នៅពេលមានជម្លោះ ឬការយល់ច្រឡំ ការសូមទោសគឺជាជំហានដ៏សំខាន់មួយដើម្បីរក្សាទំនាក់ទំនងឱ្យល្អ។ ការសុំទោសអាចជួយ កុំឲ្យមានភាពតានតឹង ហើយនិងការបែកបាក់ ដោយសារកំហុសដែលបានប្រព្រឹត្តទៅលើ ឪពុកម្ដាយ បងប្អូន មិត្តភក្តិ និងអ្នកដទៃជាដើម។ ព្រមទាំងការបែកបាក់ដែលបានលាក់ទុក្ខនៅក្នុងចិត្តជាយូរមកហើយដែរ។ វាអាចជាការប្រព្រឹត្តកំហុសទៅលើឪពុកម្ដាយ បងប្អូន មិត្តភក្តិ និងអ្នកដទៃជាដើម។ ការប្រើប្រាស់ពាក្យពេចន៍សមរម្យសម្រាប់សូមទោស អាចជួយឱ្យស្ថានការណ៍ប្រសើរឡើងបាន។ ពាក្យថា សូមទោស ឬ សូមអភ័យទោសផង ជាពាក្យសុំទោសទូទៅ ហើយអាចប្រើបានក្នុងស្ថានភាពស្ទើរតែទាំងអស់។ វាបង្ហាញពីការគោរព និងការទទួលស្គាល់កំហុស ដែលបានធ្វើឡើងទាំងចេតនា ឬ អចេតនាក៏ដោយ។ ខ្ញុំសូមទោសចំពោះអ្វីដែលបានកើតឡើង ឃ្លានេះបង្ហាញថាអ្នកទទួលស្គាល់ព្រឹត្តិការណ៍ និងទង្វើដែលអ្នកបានបង្កឱ្យមានបញ្ហា។ វាជាការសុំទោសដោយផ្ទាល់ និងជាក់លាក់មួយនៃការដឹងកំហុស។ សូមទោសចំពោះការយល់ច្រឡំ នៅពេលដែលបញ្ហាកើតឡើងដោយសារការភាន់ច្រឡំរបស់អ្នកចំពោះអ្នកដទៃ។ សម្រាប់ឃ្លាក្នុងការសុំទោសនេះ គឺសំខាន់ណាស់ចំពោះមនុស្សដែលត្រូវបានគេយល់ច្រឡុំ។ ការសុំទោសជួយបំភ្លឺថាអ្នកបានដឹងកំហុស និងបញ្ហាដែលបានបង្កឡើយដោយសារការទប់កំហឹងមិនបានល្អ។ ការសូមទោសដោយស្មោះ បង្ហាញពីការយល់ចិត្ត ការសោកស្តាយ និងវិប្បដិសារីលើទង្វើ ដែលបានប្រព្រឹត្ត ហើយក៏បានបើកចិត្តដើម្បីរៀនទទួលស្គាល់ពីកំហុសដែលខ្លួនបានសាងផងដែរ។ វាក៏បង្ហាញពីចិត្តបន្ទាបខ្លួន និងទទួលស្គាល់កំហុសផងដែរ។ ការសូមទោសដោយស្មោះក៏អាចនាំមកនូវការធូរស្រាលផងដែរ ជាពិសេសប្រសិនបើអ្នកមានអារម្មណ៍ថាមានកំហុស។ ម្យ៉ាងទៀត ការសុំទោសនោះបានធ្វើឲ្យអ្នកដែលត្រូវបានគេយល់ច្រឡុំដឹងថាអ្នកខុស អ្នកសោកស្ដាយចំពោះការឈឺចាប់ដែលអ្នកបានធ្វើចំពោះពួកគេ។ ការសុំទោសមានច្រើនបែប តែវាអាស្រ័យទៅលើទង្វើរបស់អ្នកថាធ្វើខុសធ្ងន់ប៉ុណ្ណា។ ភ្ជាប់ជាមួយនឹងពាក្យសម្ដីដែលបានធ្វើនិងនិយាយទៅកាន់អ្នកដែលយើងបានប្រព្រឹត្តលើ។ កាយវិការ គឺជាកិរិយា និងឥរិយាបថដែលយើងបានធ្វើ ឬ ប្រព្រឹត្តិ។ ការសូមទោសទៅកាន់អ្នកដែលយើងបានធ្វើខុសលើគេ ត្រូវមានកាយវិការ លើកដៃសំពះ រួចឱនបន្ទាបខ្លួន ព្រមទាំងទឹកមុខបញ្ជាក់ពីការដឹងកំហុស។ និងការបង្ហាញអារម្មណ៍សោកស្ដាយអាចជួយឱ្យអ្នកដទៃយល់ពីការសូមទោសរបស់អ្នក។ ការសូមទោសចំពោះឪពុកម្ដាយ គឺយើងត្រូវលើកដៃសំពះ ឱនក្បាលចុះ និងនិយាយពាក្យសុំទោសពួកគាត់។ ទង្វើនេះបញ្ជាក់ថាអ្នកពិតជាទទួលស្គាល់កំហុសដែលបានធ្វើពិតប្រាកដមែន។ ចំណែកឯ ការសូមទោសដោយបង្ហាញទឹកមុខ និងកាយវិការបញ្ជាក់ពីការដឹងកំហុសជាមួយមិត្តភក្តិនូវរឿងដែលបាននិយាយដោយមិនបានគិត។ រីឯ ការដឹងកំហុសចំពោះអ្នកដទៃវិញ ឧទាហរណ៍ ដូចជាមិត្តរួមការងារដែលយើងបានប្រើប្រាស់ពាក្យសម្ដីគំរោះគំរើយមិនសមរម្យទៅកាន់ពួកគាត់។ វាអាចជាការបង្ហាញនូវទឹកមុខដែលបញ្ជាក់ពីការសោកស្ដាយ នូវទង្វើមួយនេះដែលបានធ្វើទៅដោយអារម្មណ៍មិនល្អ ដែលធ្វើអោយប៉ះពាល់ដល់មិត្តរួមការងារ។